នំកូរជាបង្អែមប្រពៃណីរបស់ខ្មែរមួយប្រភេទដែល ទន់ ផ្អែមឈ្ងុយសណ្ដែកបាយលីង និងខ្ទិះដូង ហើយអ្នកអាចរកទិញនំនេះបាននៅតាមទីផ្សារនានា។ សម្រាប់ម្សៅនំកូរ គ្រឿងផ្សំមានដូចជា ម្សៅអង្ករដំណើប ម្សៅឆាឬម្សៅពោត ខ្ទិះដូង ទឹក ស្ករស ឬស្ករត្នោត ស្លឹកតើយ សណ្តែកខៀវបកសំបករួច និងអំបិលបន្តិច ។ សម្រាប់ទឹកខ្ទិះវិញ យើងត្រូវលាយខ្ទិះដូងជាមួយស្ករស ឬស្ករត្នោត ម្សៅឆា និងដាក់អំបិលបន្តិច រួចដាក់ស្លឹកតើយចូលហើយ កូរវាអោយសព្វ។ បន្ទាប់មកលាងសណ្ដែកខៀវបកសំបកឲ្យស្អាត រួចត្រាំទឹកយ៉ាងតិច ១ ម៉ោង ឬអាចត្រាំទុកមួយយប់ក៏បាន ដើម្បីឲ្យសណ្ដែកទន់ល្អ។ បន្ទាប់មកចាក់សណ្ដែកខៀវចូលក្នុងចាន រួចយកទៅចំហុយឲ្យឆ្អិនល្អ ប្រហែល ១៥ ទៅ ២០ នាទី ក្រោយពេលឆ្អិន ដួសទុកមួយឡែក។ បន្ទាប់ពីបានត្រៀមសណ្ដែករួចហើយ ឥឡូវ យើងមកធ្វើម្សៅនំកូរវិញម្ដង។ យើងត្រូវយកឆ្នាំងមួយមកលាយ ខ្ទិះដូង ២ ពែង ឬ ៥០០ មីលីលីត្រ និងទឹក ៣ ពែង ៧៥០ មីលីលីត្រ ចូលគ្នា រួចកូរឲ្យសព្វ។ បន្ថែមស្ករស ១ភាគ២ ពែង និង ១ ស្លាបព្រាបាយ អំបិល ១ភាគ២ ស្លាបព្រាកាហ្វេ ចូលក្នុងឆ្នាំងខ្ទិះដូង ហើយកូររហូតដល់ស្កររលាយអស់។ បន្ទាប់មក ដាក់ម្សៅអង្ករ ១ ពែង ម្សៅឆា ឬម្សៅពោត ២ ស្លាបព្រាបាយ ចូលទៅក្នុងល្បាយទឹកខ្ទិះដូង រួចកូរឲ្យសព្វល្អ រហូតដល់រលាយចូលគ្នា មិនឱ្យនៅកក។ ឥឡូវ យកឆ្នាំងដាក់លើភ្លើងតិចៗ កូរល្បាយម្សៅនេះឱ្យជាប់ រហូតដល់វាចាប់ផ្ដើមខាប់ ហើយឡើងថ្លាបន្តិច។ ត្រូវប្រាកដថា អ្នកកូរម្សៅជាប់ជានិច្ច ជៀសវាងកុំឱ្យវាខ្លោចជាប់បាតឆ្នាំង។ ពេលម្សៅខាប់ហើយ ដាក់សណ្ដែកបាយដែលបានចំហុយរួចចូលទៅក្នុងនោះ រួចកូរវាចូលគ្នាឲ្យសព្វល្អ។ ឥឡូវនេះ អ្នកត្រូវរៀបចំថាស ឬចានដែលរាក់ល្មមសម្រាប់ចំហុយ ដោយលាបប្រេងបន្តិចលើវា ឬក្រាលក្រដាសដុតនំពីក្រោម ដើម្បីកុំឱ្យវាស្អិតជាប់ជាមួយថាស ឬ ចាន។ បន្ទាប់ពីរៀបចំថាស ឬ ចានរួចរាល់ហើយ ចាក់ល្បាយនំកូរចូល ហើយកៀរវាឱ្យរាបស្មើ។ ពេលឃើញថាទឹកពុះហើយ អ្នកយកថាសនំកូរទៅដាក់ចំហុយក្នុងឆ្នាំងបាន។ ចំហុយប្រហែល ២០ទៅ៣០ នាទី រហូតដល់នំឆ្អិនល្អ ហើយសាច់នំឡើងថ្លា។ ដើម្បីឱ្យដឹងថានំឆ្អិន ឬ មិនទាន់ឆ្អិន អ្នកអាចយកឈើចាក់ធ្មេញចាក់មើល បើគ្មានជាប់ម្សៅ ពេលដកមកវិញទេ គឺមានន័យថា វាឆ្អិនហើយ។ ពេលនំឆ្អិនហើយ លើកចេញពីឆ្នាំងចំហុយ ហើយទុកឲ្យត្រជាក់សិន មុននឹងចាប់ផ្ដើមកាត់។ នំកូរដែលត្រជាក់ល្អ នឹងងាយស្រួលកាត់ ហើយសាច់នំក៏ណែនល្អដែរ។ បន្ទាប់ពីនំកូររបស់យើងឆ្អិនហើយ កិច្ចបន្ទាប់ យើងមកធ្វើទឹកខ្ទិះផ្អែមសម្រាប់ស្រូបពីលើនំនេះវិញ។ យើងត្រូវយកឆ្នាំងមួយទៀត ដាក់ខ្ទិះដូង អំបិល ស្ករស និងស្លឹកតើយ រួចកូរចូលគ្នាឱ្យសព្វល្អ។ រួចហើយ យកឆ្នាំងនោះដាក់លើចង្ក្រានដោយបើកភ្លើងតិចៗ កូរឲ្យសព្វ រហូតដល់ខ្ទិះដូងចាប់ផ្ដើមពុះរឹមៗ។ ឥឡូវ អ្នកត្រូវលាយម្សៅឆាជាមួយទឹកចូលគ្នាឲ្យសព្វដែរ។ បន្ទាប់មកទៀត ចាក់ទឹកម្សៅឆាដែលលាយរួចនោះ ចូលទៅក្នុងឆ្នាំងខ្ទិះដូងដែលកំពុងពុះរឹមៗ និងកូរជាប់ដៃ រហូតដល់ទឹកខ្ទិះឡើងខាប់បន្តិច។ ពេលទឹកខ្ទិះខាប់ល្មមហើយ បិទភ្លើង លើកឆ្នាំងចុះពីចង្ក្រាន រួចស្រង់ស្លឹកតើយចេញ។ ពេលនំកូរត្រជាក់ល្អហើយ ចាប់ផ្ដើមកាត់វាជាដុំៗ រាងការ៉េ ឬរាងផ្សេងៗ តាមចំណូលចិត្ត។ អ្នកអាចយកនំកូរមករៀបដាក់ចាន រួចស្រូបទឹកខ្ទិះដូងពីលើ។ លើសពីនេះ អ្នកក៏អាចរោយសណ្ដែកបាយចំហុយ ឬល្ងលីងពីលើបន្ថែមទៀត ដើម្បីបង្កើនរសជាតិ និងសោភ័ណភាពដល់នំដែរ។ នំកូរខ្មែរអាចបរិភោគទាំងក្ដៅឧណ្ហៗ ឬត្រជាក់ក៏បាន តាមចំណូលចិត្ត។ រសជាតិផ្អែមល្មម ឈ្ងុយខ្ទិះដូង និងមានសណ្ដែកបាយទន់ៗ ធ្វើឲ្យនំនេះក្លាយជាបង្អែមដ៏ពេញនិយមមួយ។